សុភាសិត "គោធាត់មិនស្មើសេះស្គម ខ្មែរចេះល្មមមិនស្មើចិនឆ្កួត" គឺជាពាក្យប្រៀបធៀបដ៏ពេញនិយមមួយនៅក្នុងសង្គមខ្មែរ។ សុភាសិតនេះ មានអត្ថន័យទូន្មាន និងរំលេចនូវទស្សនៈប្រកបដោយប្រាជ្ញាឈ្លាសវៃ អំពីគុណភាព ប្រសិទ្ធភាព និងភាពច្នៃប្រឌិត។ សម្រាប់ការបកស្រាយអំពីពាក្យ "គោធាត់" គោគឺជាសត្វដែលមានកម្លាំង ប៉ុន្តែមានល្បឿនយឺត និងមិនសូវរហ័សរហួន។ គោធាត់ រឹតតែធ្វើឱ្យវាយឺតយ៉ាវ និងមិនអាចបំពេញការងារលឿនបានល្អ។ គោធាត់តំណាងឲ្យ គុណភាព ឬសមត្ថភាពដែលមើលទៅធំដុំ ឬមានបរិមាណច្រើន ប៉ុន្តែមិនមានប្រសិទ្ធភាព ល្បឿន ឬគុណសម្បត្តិពិតប្រាកដ។ រីឯ ពាក្យ "សេះស្គម" សេះជាសត្វដែលមានល្បឿនលឿន រហ័សរហួន និងមានប្រយោជន៍ច្រើនក្នុងការធ្វើដំណើរ ឬប្រណាំង ទោះបីជាវាស្គមក៏ដោយ ក៏សមត្ថភាពដើមរបស់វានៅតែមាន។ សេះស្គមតំណាងឲ្យ គុណភាព ឬសមត្ថភាពដែលមើលទៅមិនសូវធំដុំ ឬមានបរិមាណតិច ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ មានល្បឿនលឿន ភាពបត់បែន ឬគុណសម្បត្តិពិសេស។ ឃ្លានេះចង់បង្ហាញថា គុណភាព ល្បឿន និងប្រសិទ្ធភាពមានតម្លៃជាងបរិមាណ ឬរូបរាងខាងក្រៅ។ វាដូចទៅនឹង របស់ដែលមើលទៅធំដុំ ឬសម្បូរបែប តែគ្មានប្រសិទ្ធភាព ឬគ្មានល្បឿនលឿនដែរ គឺវាមិនអាចប្រៀបធៀបបាននឹងរបស់ដែលមានទំហំតូចជាង ឬមើលទៅខ្សោយជាង ប៉ុន្តែមានគុណភាព ល្បឿន ឬសមត្ថភាពពិតប្រាកដ។ ឧទាហរណ៍ ការងារដែលធ្វើច្រើនតែមិនបានការ មិនស្មើនឹងការងារតិចតែមានគុណភាពខ្ពស់។ វាប្រៀបស្មើនឹង មនុស្សដែលមានសញ្ញាបត្រច្រើនតែគ្មានសមត្ថភាព មិនស្មើនឹងមនុស្សដែលមានសញ្ញាបត្រតិចតែមានចំណេះពិតប្រាកដ។ ចំណែកឯ ពាក្យ "ខ្មែរ" ក្នុងន័យនេះ មិនមែនសំដៅចំលើជនជាតិខ្មែរនោះទេ។ ប៉ុន្តែសំដៅលើ មនុស្សទូទៅដែលខ្ជិល ច្រើនគិតបែបស្រាលៗ មិនសូវហ៊ានប្រថុយ មិនសូវច្នៃប្រឌិតជ្រៅជ្រះ ឬមិនសូវហ៊ានចេញពីរបៀបគិតចាស់ៗ។ ឯ ពាក្យ "ចេះល្មម" មានន័យថាចេះត្រឹមតែបន្តិចបន្តួច ឬចេះតែអ្វីដែលធ្លាប់ឃើញ ឬធ្លាប់ធ្វើប៉ុណ្ណោះ មិនហ៊ានគិតអ្វីដែលប្លែក ឬប្រថុយ។ វាជាលក្ខណៈនៃភាពស្កប់ស្កល់ ឬការមិនចង់ផ្លាស់ប្ដូរ។ ចំពោះ ពាក្យ "ចិន" ក្នុងទីនេះក៏មិនមែនសំដៅចំលើជនជាតិចិនដែរ។ ប៉ុន្តែសំដៅលើ មនុស្សដែលមានការគិតប្លែក ខុសពីគេ ហ៊ានប្រថុយ ហ៊ានធ្វើរឿងដែលគេគិតថាមិនអាចទៅរួច ហ៊ានច្នៃប្រឌិត ហ៊ានគិតធំៗ និងមិនខ្លាចបរាជ័យ។ រីឯ ពាក្យ "ឆ្កួត" វាមិនមានន័យថាឆ្កួតពិតប្រាកដនោះទេ តែជាការប្រៀបធៀបទៅនឹងអ្នកដែលមានគំនិតប្លែកៗ មិនធម្មតា រហូតដល់អ្នកដទៃយល់ថាមិនគួរឱ្យជឿ ឬចម្លែក។ ពួកគេមានភាពក្លាហានក្នុងការបោះបង់ទម្លាប់ចាស់ ហើយបង្កើតអ្វីថ្មី។ ឃ្លា ខ្មែរចេះល្មមមិនស្មេីចិនឆ្កួត នេះចង់បង្ហាញថា ភាពក្លាហានក្នុងការគិតប្លែក ភាពច្នៃប្រឌិត ភាពហ៊ានប្រថុយ និងការមិនខ្លាចបរាជ័យ អាចនាំមកនូវលទ្ធផលដ៏អស្ចារ្យដែលមនុស្សទូទៅមិននឹកស្មានដល់។ ការចេះត្រឹមតែល្មមៗ ធ្វើអ្វីតាមទម្លាប់ ឬមិនហ៊ានចេញពីគំនិតចាស់ៗ មិនអាចប្រៀបធៀបបាននឹងអ្នកដែលហ៊ានគិតធំ ហ៊ានធ្វើអ្វីប្លែកៗ ទោះបីជាមើលទៅដូចជាឆ្កួតក៏ដោយ។ ឧទាហរណ៍ជាក់ស្តែង អ្នកជំនួញខ្មែរខ្លះ ពួកគាត់គិតតែរកស៊ីតាមទម្លាប់ មិនហ៊ានពង្រីក ឬច្នៃប្រឌិតផលិតផលថ្មីៗជាដើម។ ចំណែកអ្នកជំនួញចិន (តំណាងអ្នកគិតប្លែក) ហ៊ានប្រថុយបង្កើតអ្វីដែលថ្មី សូម្បីតែរបស់ដែលគេគិតថាមិនអាចលក់បាន ក៏គេហ៊ានសាកល្បង រហូតទទួលបានជោគជ័យដ៏ធំ។ នៅក្នុងវិស័យបច្ចេកវិទ្យា អ្នកដែលហ៊ានច្នៃប្រឌិតអ្វីដែលថ្មីប្លែក (ដូចមនុស្សឆ្កួត) គឺជាអ្នកដែលផ្លាស់ប្តូរពិភពលោក មិនមែនអ្នកដែលគ្រាន់តែចេះប្រើបច្ចេកវិទ្យាដែលមានស្រាប់នោះទេ។ សរុបសេចក្ដីមក សុភាសិត "គោធាត់មិនស្មើសេះស្គម ខ្មែរចេះល្មមមិនស្មើចិនឆ្កួត" សំដៅលើការចេះដឹងល្មមៗ មិនអាចប្រៀបធៀបនឹងការដោះស្រាយបញ្ហាដោយភាពប៉ិនប្រសប់ ឬការច្នៃប្រឌិតខ្ពស់បាន។ ទោះបីជាអ្នកនោះហាក់ដូចជាមិនសូវមានហេតុផលក៏ដោយ។ វាជាសុភាសិតដែលជំរុញឱ្យយើងចេះអភិវឌ្ឍខ្លួន ហ៊ានគិត ហ៊ានធ្វើ និងមិនខ្លាចភាពប្លែក ដើម្បីឈានទៅរកភាពជោគជ័យ និងការរីកចម្រើនពិតប្រាកដ។